បច្ចុប្បន្ន តេឡេក្រាម និង ហ្វេសបុក និង សារ បានក្លាយជាឧបករណ៍ដ៏សំខាន់ និងពេញនិយមបំផុតសម្រាប់សិស្សនិស្សិតក្នុងការសម្របសម្រួលការសិក្សា និងការទំនាក់ទំនងគ្នាទៅវិញទៅមក។ បណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះផ្តល់នូវភាពងាយស្រួល ល្បឿនលឿន និងមុខងារជាច្រើនដែលជួយសម្រួលដល់ដំណើរការរៀន និងបង្រៀន ជាពិសេសក្នុងយុគសម័យឌីជីថល។ ការផ្ញើរមេរៀន និងឯកសារវេទិកាទាំងពីរនេះផ្តល់លទ្ធភាពខ្ពស់ក្នុងការចែករំលែកមេរៀន និងឯកសារ ភាពងាយស្រួលក្នុងការចែករំលែកឯកសារ សិស្សនិស្សិតអាច ផ្ញើរឯកសារមេរៀន ជាទម្រង់ ភីឌីអេស, វើត,ផៅវើភ័ញ, រូបភាព ឬសូម្បីតែវីដេអូទៅឲ្យគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល និងរហ័ស។ គ្រូបង្រៀនក៏អាចប្រើប្រាស់វាដើម្បីចែករំលែកឯកសារបន្ថែម ឬលំហាត់ដល់សិស្សបានដែរ។ បង្កើតក្រុមចែករំលែក ពួកគេអាចបង្កើត ក្រុមជជែក សម្រាប់មុខវិជ្ជា ឬសម្រាប់ក្រុមសិក្សា ដើម្បីចែករំលែកមេរៀនថ្មីៗ ចំណុចសំខាន់ៗ ឬឯកសារយោងនានា។ តេឡេក្រាម មានមុខងារក្រុម និង ឆាណែល ដែលអាចផ្ទុកសមាជិកបានច្រើន និងងាយស្រួលក្នុងការស្វែងរកឯកសារចាស់ៗឡើងវិញ។ ឯកសារដែលបានផ្ញើរនៅក្នុងក្រុម ឬការសន្ទនាផ្ទាល់ខ្លួន អាចត្រូវបាន រក្សាទុក ក្នុងប្រវត្តិជជែក ដែលអនុញ្ញាតឲ្យសិស្សអាចទាញយកមកមើលឡើងវិញបានគ្រប់ពេល។ តេឡេក្រាម ជាពិសេស មានមុខងារ កន្លែងផ្ទុកក្លោត ដែលជួយរក្សាទុកឯកសារធំៗបានយូរ។ ការចែកចាយព័ត៌មាន និងការប្រកាសសម្រាប់ការចែកចាយព័ត៌មានសំខាន់ៗ តេឡេក្រាម និង សារ មានប្រសិទ្ធភាពខ្ពស់។ គ្រូបង្រៀន ឬតំណាងថ្នាក់អាចប្រើប្រាស់បណ្តាញទាំងនេះដើម្បី ចែកចាយព័ត៌មានបន្ទាន់ ដូចជាការផ្លាស់ប្តូរកាលវិភាគសិក្សា ការពន្យារពេលប្រឡង ឬការប្រកាសសំខាន់ៗផ្សេងទៀតដល់សិស្សានុសិស្សទាំងអស់ក្នុងពេលតែមួយ។ ការរំលឹកពួកគេអាចផ្ញើរ សាររំលឹក អំពីកាលបរិច្ឆេទកំណត់នៃការប្រគល់កិច្ចការ ថ្ងៃប្រឡង ឬកាលវិភាគសិក្សា ដើម្បីជួយសិស្សកុំឲ្យភ្លេច។ ការបង្កើតក្រុមផ្សព្វផ្សាយ ក្រៅពី ក្រុមឆាត, តេឡេក្រាម មាន ឆាណែល ដែលអនុញ្ញាតឲ្យមានការផ្សព្វផ្សាយព័ត៌មានឯកតោភាគី (ពីអ្នកគ្រប់គ្រងទៅសមាជិក) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការប្រកាសព័ត៌មានទូទៅ ដោយមិនមានការរំខានពីការជជែករបស់សិស្ស។ ទទួលបានព័ត៌មានរហ័ស សិស្សនិស្សិតអាច ទទួលបានព័ត៌មាន និងការប្រកាសនានាបានយ៉ាងរហ័សទាន់ចិត្ត មិនចាំបាច់រង់ចាំដល់ពេលចូលរៀន ឬពិនិត្យផ្ទាំងប្រកាសនៅសាលាឡើយ។ ការទំនាក់ទំនង និងការសហការបណ្តាញទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលការទំនាក់ទំនង។ ទំនាក់ទំនងរវាងសិស្សនិងគ្រូ សិស្សអាច សួរសំណួរទៅគ្រូបង្រៀន ផ្ទាល់ខ្លួនអំពីមេរៀនដែលមិនទាន់យល់ ឬបញ្ហាផ្សេងៗ។ គ្រូក៏អាចឆ្លើយតបយ៉ាងរហ័ស និងផ្តល់ការណែនាំបានគ្រប់ពេល។ ក្រុមសិក្សាអាចប្រើប្រាស់ ក្រុមឆាត ដើម្បី ពិភាក្សាគ្នា អំពីកិច្ចការ លំហាត់ ឬគម្រោងរួមគ្នា។ ពួកគេអាចផ្លាស់ប្តូរយោបល់ និងជួយគ្នាដោះស្រាយបញ្ហា។ ការសម្របសម្រួលកិច្ចការក្រុម នៅពេលធ្វើកិច្ចការជាក្រុម សិស្សអាច សម្របសម្រួលគ្នា តាមរយៈការផ្ញើសារ ការហៅទូរស័ព្ទ ឬការហៅវីដេអូ ដែលមាននៅលើ សារ ដើម្បីជជែកគ្នាបានងាយស្រួល។ បណ្តាញទាំងនេះជួយបង្កើត បណ្តាញសិក្សា ដ៏រឹងមាំមួយ ដែលសិស្សអាចពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងការស្វែងរកព័ត៌មាន ឬជំនួយនៅពេលចាំបាច់។ គ្រូបង្រៀនអាចផ្តល់ មតិកែលម្អ លើកិច្ចការ ឬការចូលរួមរបស់សិស្សតាមរយៈសារផ្ទាល់ខ្លួន។ សរុបមក តេឡេក្រាម និងហ្វេសបុក និងសារ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងប្រព័ន្ធសិក្សាបច្ចុប្បន្ន។ ពួកវាបានជួយសម្រួលដល់ការផ្ញើរមេរៀន ការចែកចាយព័ត៌មាន និងការទំនាក់ទំនងរវាងសិស្ស និងគ្រូ ក៏ដូចជារវាងសិស្សនិងសិស្សឲ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់វាដោយឈ្លាសវៃ និងមានវិន័យ គឺជាគន្លឹះដើម្បីទាញយកប្រយោជន៍បានពេញលេញពីឧបករណ៍ទាំងនេះ។